ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសខ្មែរមានព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ខាងកើតទល់នឹងប្រទេសវៀតណាម ខាងត្បូងទល់នឹងប្រទេសវៀតណាម និងឈូងសមុទ្រថៃ ខាងលិចទល់នឹងប្រទេសថៃ ។ វាស្ថិតនៅភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ដែលមានលក្ខណៈពិសេសទាំងភូមិសាស្ត្រធម្មជាតិ និងអាកាសធាតុ។ ទីតាំងភូមិសាស្ត្ររបស់កម្ពុជាស្ថិតនៅចន្លោះខ្សែស្របទី១០ ទៅទី១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី១០២ ទៅទី១០៨ នៃរយៈបណ្តោយខាងកើត។ ការស្ថិតនៅក្នុងតំបន់រយៈទទឹងនេះបានធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងតំបន់ត្រូពិច។ ជាលទ្ធផល អាកាសធាតុនៅកម្ពុជាមានលក្ខណៈក្តៅហើយសើមស្ទើរពេញមួយឆ្នាំ។ លើសពីនេះ កម្ពុជាក៏ស្ថិតនៅក្នុងតំបន់មូសុងអាស៊ីផងដែរ។ លក្ខណៈនេះធ្វើឱ្យប្រទេសទទួលបានបរិមាណទឹកភ្លៀងគ្រប់គ្រាន់។ ទឹកភ្លៀងច្រើននេះគឺល្អសម្រាប់វិស័យកសិកម្ម និងការលូតលាស់នៃរុក្ខជាតិគ្រប់ប្រភេទ។ ផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាមានទំហំប្រមាណ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ប្រមាណ ៧៥% នៃផ្ទៃដីសរុបនេះគឺជាដីទំនាប ដែលរួមមានតំបន់ជុំវិញបឹងទន្លេសាប និងដីសណ្ដទន្លេមេគង្គ។ លក្ខណៈពិសេសភូមិសាស្ត្រសំខាន់ៗរបស់កម្ពុជារួមមាន ទន្លេមេគង្គ ដែលជាទន្លេដ៏ធំមួយហូរកាត់ប្រទេសពីជើងទៅត្បូង។ ទន្លេនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ ក្រៅពីទន្លេមេគង្គ កម្ពុជាមាន បឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។ បឹងនេះមិនត្រឹមតែជាប្រភពត្រីទឹកសាបដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងជាតំបន់អេកូឡូស៊ីដ៏សំខាន់ផងដែរ។ ចំណែកឯភ្នំវិញ កម្ពុជាក៏មានជួរភ្នំមួយចំនួនដែលព័ទ្ធជុំវិញតំបន់ទំនាបកណ្តាល។ នៅភាគនិរតីមានជួរភ្នំក្រវាញដែលលាតសន្ធឹងវែងអន្លាយ។ រីឯនៅភាគខាងជើងវិញមាន ជួរភ្នំដងរែក ដែលជាព្រំប្រទល់ធម្មជាតិដ៏សំខាន់មួយ។ ក្រៅពីដីគោក កម្ពុជាក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ ហើយឆ្នេរសមុទ្រនេះស្ថិតនៅភាគនិរតីជាប់នឹង ឈូងសមុទ្រថៃ។ ចំពោះព្រំប្រទល់វិញ ប្រទេសកម្ពុជាមានព្រំប្រទល់គោក និងទឹកសរុបប្រវែងប្រហែល ២.៦០០ គីឡូម៉ែត្រ។ ព្រំប្រទល់ដីគោកមានទំនាក់ទំនងជាមួយប្រទេសជិតខាងចំនួនបី។ នៅខាងជើង និងខាងលិច ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ ព្រំប្រទល់ជាមួយប្រទេសថៃនេះមានប្រវែងប្រហែល ៨០០ គីឡូម៉ែត្រ។ បន្ទាប់មកនៅខាងជើង និងឦសាន្ត កម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។ ព្រំប្រទល់ជាមួយឡាវមានប្រវែងប្រហែល ៥៤១ គីឡូម៉ែត្រ។ រីឯនៅខាងកើត និងអាគ្នេយ៍ កម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។ ព្រំប្រទល់ជាមួយវៀតណាមមានប្រវែងវែងជាងគេ គឺប្រហែល ១.២២៨ គីឡូម៉ែត្រ។ ចំណែកឯព្រំប្រទល់ទឹកវិញ គឺនៅខាងនិរតី កម្ពុជាមានឆ្នេរសមុទ្រជាប់នឹងឈូងសមុទ្រថៃ ដែលមានប្រវែងប្រហែល ៤៤៣ គីឡូម៉ែត្រ។ ទីតាំងភូមិសាស្ត្រ និងព្រំប្រទល់ទាំងនេះបានកំណត់ពីលក្ខណៈធម្មជាតិ អាកាសធាតុ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។ វាបង្ហាញថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍។ វត្តមាននៃទន្លេមេគង្គ និងបឹងទន្លេសាបបានធ្វើឱ្យប្រទេសមានប្រព័ន្ធធារាសាស្ត្រធម្មជាតិល្អ។ ទីតាំងនៅតំបន់ត្រូពិចក៏អនុគ្រោះដល់ការដាំដុះដំណាំផ្សេងៗផងដែរ។ ព្រំប្រទល់គោក និងទឹកដ៏វែងឆ្ងាយក៏ផ្តល់ឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិផងដែរ។